រឿង ដើមកំណើតទីក្រុងភ្នំពេញ ឬ រឿងយាយដូនពេញ គឺជារឿងព្រេងដ៏ល្បីល្បាញមួយរបស់កម្ពុជា ដែលពន្យល់អំពីការចាប់ផ្តើមនៃរាជធានីភ្នំពេញ។ កាលពីយូរលង់ណាស់មកហើយ ប្រមាណជាឆ្នាំ ១៣៧២ នៅក្នុងតំបន់ដែលសព្វថ្ងៃជារាជធានីភ្នំពេញ មានស្ត្រីម្នាក់ឈ្មោះ ដូនពេញ ជាស្ត្រីមេម៉ាយមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ រស់នៅក្បែរមាត់ច្រាំងទន្លេបួនមុខ។ ផ្ទះរបស់គាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ។ ថ្ងៃមួយ ពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឲ្យទឹកទន្លេជន់លិច ដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយដើមធំអណ្តែតមកក្បែរច្រាំង។ ដោយសារទឹកហូរចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរមាត់ច្រាំង។ ពេលឃើញដូច្នេះ ដូនពេញក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះឡើងគោក។ ពេលដែលគាត់យកកំណាត់ឈើទៅកោសសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមាន ព្រះពុទ្ធរូប ៤ អង្គ តូចៗធ្វើអំពីសំរឹទ្ធិ និង ទេវរូបមួយអង្គ ទៀតធ្វើអំពីថ្ម ដែលគេជឿថាជារូបព្រះវិស្ណុ ឬអ្នកតាព្រះចៅ។ ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ហើយព្រះកេសាបួង។ ដូនពេញ និងអ្នកជិតខាងទាំងអស់មានសេចក្តីត្រេកអរណាស់ ដោយបានរើសបានរបស់ជាទីគោរពសក្ការៈ។ ពួកគេក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញបានចាត់ការសង់ខ្ទមតូចមួយសម្រាប់តម្កល់បណ្តោះអាសន្ន។ ក្រោយមក ដូនពេញក៏អំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅជាភ្នំធំមែនទែន។ បន្ទាប់មក គាត់ក៏ឲ្យគេអារឈើគគីរនោះធ្វើជាសសរវិហារដែលគាត់គ្រោងនឹងសង់នៅលើភ្នំនោះ។ ពេលសង់វិហាររួចរាល់ គាត់ក៏និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះនៅទិសខាងលិច។ ចាប់តាំងពីពេលនោះមក ទីកន្លែងនេះក៏ត្រូវបានគេឲ្យឈ្មោះថា "វត្តភ្នំដូនពេញ" ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំ"។ ឈ្មោះលោកយាយពេញ និងភ្នំដែលលោកយាយបានពូននេះ ក៏ត្រូវបានគេយកទៅប្រើជាឈ្មោះទីក្រុង "ភ្នំពេញ" រហូតមកដល់សព្វថ្ងៃ។ រឿង "ដើមកំណើតទីក្រុងភ្នំពេញ" នេះមិនត្រឹមតែជារឿងព្រេងធម្មតាទេ វាបានបង្កប់នូវអត្ថន័យ និងសារៈសំខាន់ជាច្រើនសម្រាប់ប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ រឿង យាយដូនពេញ មិនមែនត្រឹមតែជារឿងព្រេងមួយសម្រាប់និទាននោះទេ ប៉ុន្តែវាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ ដែលបានជះឥទ្ធិពលដល់ការវិវត្តន៍នៃប្រទេសកម្ពុជាជាច្រើនសតវត្សរ៍មកហើយ។ គេជឿថា ព្រឹត្តិការណ៍ដែលយាយដូនពេញបានរកឃើញព្រះពុទ្ធរូបទាំងនោះបានកើតឡើងនៅប្រហែលឆ្នាំ ១៣៧២។ យាយដូនពេញ គឺជាតួអង្គដ៏សំខាន់បំផុតក្នុងរឿងព្រេងដើមកំណើតទីក្រុងភ្នំពេញ។ លោកយាយមិនមែនត្រឹមតែជាតួអង្គប្រឌិតនោះទេ តែបានក្លាយជានិមិត្តរូបមួយដ៏មានឥទ្ធិពលក្នុងវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ រឿងយាយដូនពេញបង្ហាញយ៉ាងច្បាស់ពីសេចក្តីសទ្ធាជ្រះថ្លាដ៏មុតមាំរបស់លោកយាយចំពោះព្រះពុទ្ធសាសនា។ ឈ្មោះ "ភ្នំពេញ" ខ្លួនឯងក៏ត្រូវបានយកចេញពីឈ្មោះលោកយាយ និងភ្នំដែលលោកយាយបានពូន។ ដូច្នេះហើយ លោកយាយមិនត្រឹមតែជាតួអង្គក្នុងរឿងព្រេងទេ តែជាបុគ្គលដ៏សំខាន់ដែលឈ្មោះរបស់លោកយាយនៅតែស្ថិតស្ថេរជាមួយរាជធានីភ្នំពេញរហូតមកដល់បច្ចុប្បន្ន។ វត្តភ្នំ ដែលជាកន្លែងកើតហេតុក្នុងរឿងព្រេងយាយដូនពេញ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនភ្នំពេញ និងជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ សព្វថ្ងៃនេះ វត្តភ្នំ នៅតែជាកន្លែងប្រវត្តិសាស្ត្រ និងសាសនាដ៏សំខាន់បំផុតមួយនៅរាជធានីភ្នំពេញ។ វាជាទីតាំងដ៏លេចធ្លោមួយដែលបានឆ្លងកាត់សម័យកាលជាច្រើននៃប្រវត្តិសាស្ត្រខ្មែរ។ រឿងនេះមិនមែនត្រឹមតែជាការនិទានលេងនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងជំនឿ ប្រវត្តិសាស្ត្រ និងការកកើតទីក្រុងនេះ ដែលបន្តមានឥទ្ធិពលរហូតមកដល់សព្វថ្ងៃ។ សរុបមក រឿង "ដើមកំណើតទីក្រុងភ្នំពេញ" ឬ "រឿងយាយដូនពេញ" ពិតជាមិនមែនត្រឹមតែជារឿងនិទានលេងនោះទេ។ តាមពិត រឿងនេះគឺជា ផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណ ជំនឿ និងប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរ។ វាបានភ្ជាប់ អតីតកាលជាមួយបច្ចុប្បន្នកាល យ៉ាងជិតស្និទ្ធ ដោយបង្ហាញពី ឫសគល់នៃរាជធានីដ៏ស្រស់ត្រកាលមួយនេះ ដែលបានកកើតឡើងពីសេចក្តីសទ្ធា ការលះបង់ និងសាមគ្គីភាពរបស់ដូនតាយើង។ រឿងនេះបន្តរំឭកយើងពីសារៈសំខាន់នៃវប្បធម៌ និងបេតិកភណ្ឌដែលបានបន្សល់ទុករហូតមកដល់សម័យបច្ចុប្បន្ន។